វេជ្ជបណ្ឌិត មេធាវី និងមន្ត្រីរដ្ឋាភិបាល គឺជាអាជីពសំខាន់មួយដែលទទួលបានការគោរពយ៉ាងខ្លាំងក្នុងសង្គមខ្មែរ។ អាជីពជាវេជ្ជបណ្ឌិត មេធាវី ឬមន្ត្រីរដ្ឋាភិបាល ត្រូវបានគេចាត់ទុកថាមានឱកាសការងារច្រើន និងមានទឹកប្រាក់ខ្ពស់ និងមានសុវត្ថិភាពក្នុងការងារ។។ សុខភាពផ្លូវចិត្ត ក្នុងការបង្ខំឲ្យធ្វើអ្វីដែលខ្លួនមិនចូលចិត្ត អាចបណ្តាលឲ្យមានអារម្មណ៍ស្ទាក់ស្ទើរ សោកស្តាយ និងសំពាធផ្លូវចិត្ត។ នៅក្នុងសង្គមខ្មែរមានការគោរពចំពោះមនុស្សចាស់ និងគ្រួសារជាទីសំខាន់ ជាពិសេសឪពុកម្ដាយចង់ឲ្យកូនមានអាជីពដែលអាចជួយគ្រួសារនិងសង្គមបាន។ នៅក្នុងសង្គមបច្ចប្បន្នមានការប្រកួតប្រជែងខ្ពស់ក្នុងការងារ អាជីពដែលមានការទទួលស្គាល់ខ្ពស់អាចជួយឲ្យកូនមានឱកាសល្អក្នុងការងារ និងការរីកចម្រើន។ អាជីពជាវេជ្ជបណ្ឌិត មេធាវី និងមន្ត្រីរដ្ឋាភិបាលត្រូវបានគេចាត់ទុកថាជាមុខរបរដែលតម្រូវឲ្យមានភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តក្នុងការងារ។ ឪពុកម្ដាយចង់ឲ្យកូនមានការសិក្សាល្អដែលអាចនាំឲ្យកូនមានអាជីពដែលមានកិត្តិយស និងប្រាក់ចំណូលល្អ។ អាជីពទាំងអស់នេះត្រូវបានគេចាប់អារម្មណ៍ថាជាមុខរបរដែលមានភាពជាអ្នកដឹកនាំ និងអាចមានឥទ្ធិពលក្នុងសង្គម។ ការងារទាំងនេះអាចផ្តល់ឱកាសសម្រាប់ការរីកចម្រើនក្នុងសង្គម និងការបំពេញកាតព្វកិច្ចចំពោះសង្គម។ ការបង្ហាញពីអត្ថប្រយោជន៍នៃមុខរបរដែលខ្លួនចូលចិត្ត បង្ហាញឲ្យឪពុកម្ដាយឃើញថាមុខរបរដែលខ្លួនចូលចិត្ត អាចផ្តល់អត្ថប្រយោជន៍ និងភាពរីកចម្រើនក្នុងអាជីព។ ការដាក់សម្ពាធក្នុងការជ្រើសរើសការងារវាបង្ហាញពីការបង្ខំឲ្យបេក្ខជនធ្វើការងារដែលខ្លួនមិនចូលចិត្ត ឬមិនមានចំណាប់អារម្មណ៍។ ដំណោះស្រាយ និងការចរចារជាមួយឪពុកម្ដាយដោយការការបង្ហាញពីការងារដែលផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍន៍ជំនាញ និងការរីកចម្រើនក្នុងអាជីព។ នៅសម័យបច្ចុប្បន្ន ការដាក់សម្ពាធក្នុងការជ្រើសរើសការងារកាន់តែមានសារៈសំខាន់ ដោយសារតែការប្រកួតប្រជែងខ្ពស់ និងតម្រូវការការងារដែលមានជំនាញខ្ពស់។ បច្ចុប្បន្ននេះ មានការផ្លាស់ប្តូរមួយចំនួនក្នុងការរំពឹងទុកពីឪពុកម្ដាយដោយមានការយល់ដឹងអំពីទីផ្សារការងារ ការយល់ដឹងកាន់តែច្រើនអំពីការជ្រើសរើសមុខរបរដែលស្រលាញ់ និងសមស្របជាមួយសមត្ថភាពផ្ទាល់ខ្លួន។ ការគាំទ្រពីគ្រួសារឪពុកម្ដាយខ្លះៗបានចាប់អារម្មណ៍ក្នុងការគាំទ្រកូនៗក្នុងការជ្រើសរើសមុខរបរដែលពួកគេចូលចិត្ត និងមានសមត្ថភាព។ ការបង្កើតឱកាសការងារ ដោយផ្តល់ជូននូវការបណ្តុះបណ្តាល និងការណែនាំអាជីព ដើម្បីជួយឲ្យយុវជនមានជម្រើសការងារដែលសមស្របនឹងសមត្ថភាព និងចំណង់ចំណូលចិត្តរបស់ពួកគេ។ ក្នុងអតីតកាល ឪពុកម្ដាយនៅកម្ពុជាមានការរំពឹងថាកូនៗរបស់ពួកគេចូលរៀនជំនាញទាំងនេះដោយសារតែការបង្ហាញសង្គមវិជ្ជាជីវៈទាំងនេះត្រូវបានគេចាត់ទុកថាជាជម្រើសដែលមានកិត្តិយស និងការគោរពពីសង្គម។ ទោះបីជាយ៉ាងណា ការប្រឈមមុខនឹងការប្រកួតប្រជែង និងការខ្វះការណែនាំអាជីពនៅសាកលវិទ្យាល័យក៏អាចបង្កើតសម្ពាធបន្ថែមដល់យុវជនដែរ។ ការបង្ខំឲ្យធ្វើការងារដែលខ្លួនមិនចូលចិត្ត ដូចជា វេជ្ជបណ្ឌិត មេធាវី ឬមន្ត្រីរដ្ឋាភិបាល អាចបណ្តាលឲ្យមានផលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងសមត្ថភាពក្នុងការងារ។